នៅខែមិថុនា ឆ្នាំ១៩៥២ ព្រះបាទនរោត្តម សីហនុ បានប្រកាសរំលាយគណៈរដ្ឋមន្ត្រី ហើយបានផ្អាករដ្ឋធម្មនុញ្ញ។ ព្រះអង្គបានកាន់កាប់អំណាចរដ្ឋាភិបាលជាបណ្ដោះអាសន្នជានាយករដ្ឋមន្ត្រី។ ក្រោយមក ព្រះអង្គបានរំលាយរដ្ឋសភាជាតិ ហើយបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅខែមករា ឆ្នាំ១៩៥៣។ ព្រះបាទនរោត្តម សីហនុបានគ្រប់គ្រងប្រទេសដោយផ្ទាល់អស់រយៈពេលជិតបីឆ្នាំ ពីខែមិថុនា ឆ្នាំ១៩៥២ ដល់ខែកុម្ភៈ ឆ្នាំ១៩៥៥។ បន្ទាប់ពីការរំលាយរដ្ឋសភា ព្រះអង្គបានបង្កើតសភាប្រឹក្សាមួយមកជំនួស។ ព្រះអង្គបានតែងតាំងព្រះបិតា នរោត្ដម សុរាម្រិត ជារាជានុសិទ្ធិ។ នៅខែមីនា ឆ្នាំ១៩៥៣ ព្រះបាទនរោត្តម សីហនុបានយាងទៅប្រទេសបារាំង។ ព្រះអង្គបានប្រកាសថា ព្រះអង្គកំពុងធ្វើដំណើរដើម្បីព្យាបាលជំងឺ។ តាមពិត ព្រះអង្គកំពុងចាប់ផ្ដើមយុទ្ធនាការដ៏ខ្លាំងក្លាដើម្បីទាមទារឯករាជ្យពេញលេញពីបារាំង។ ពេលនោះ បរិយាកាសនយោបាយនៅកម្ពុជាគិតថា បើព្រះអង្គមិនទទួលបានឯករាជ្យភ្លាមៗទេ ប្រជាជនប្រហែលជាងាកទៅរកលោក សឺង ង៉ុកថាញ់ និងក្រុមខ្មែរឥស្សរៈវិញ។ នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត ព្រះបាទនរោត្តម សីហនុបានប្រកាសថាស្ថានភាពនយោបាយនៅកម្ពុជាកំពុងតែអាក្រក់។ ពួកបារាំងបានគំរាមថា បើព្រះអង្គមិនសហការ ពួកគេអាចនឹងផ្លាស់ប្ដូរព្រះអង្គពីតំណែង។ ការធ្វើដំណើរនោះបានបរាជ័យ ប៉ុន្តែពេលព្រះអង្គយាងត្រឡប់មកវិញ ឆ្លងកាត់សហរដ្ឋអាមេរិក កាណាដា និងជប៉ុន ទ្រង់បានផ្សព្វផ្សាយពីស្ថានភាពរបស់កម្ពុជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ព្រះអង្គបានប្រកាសថា នឹងមិនត្រឡប់ទៅប្រទេសកម្ពុជាវិញទេ រហូតដល់បារាំងផ្ដល់ឯករាជ្យពេញលេញ។ បន្ទាប់មក ព្រះអង្គបានយាងចាកចេញពីទីក្រុងភ្នំពេញនៅខែមិថុនា ហើយបាននិរទេសខ្លួនទៅប្រទេសថៃ។ ព្រះអង្គមិនទទួលបានការស្វាគមន៍ពីទីក្រុងបាងកកទេ ដូច្នេះហើយ ព្រះអង្គបានផ្លាស់ទៅគង់នៅរាជដំណាក់ក្បែរប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប។ សៀមរាបគឺជាផ្នែកមួយនៃតំបន់យោធាស្វយ័ត ដែលបានបង្កើតឡើងនៅឆ្នាំ១៩៤៩។ តំបន់នេះស្ថិតនៅក្រោមការបញ្ជាការរបស់លោកវរសេនីយ៍ឯក លន់ ណុល។ លោក លន់ ណុល គឺជាអ្នកនយោបាយស្ដាំនិយមដែលក្រោយមកនឹងក្លាយជាឥស្សរជនសំខាន់ម្នាក់។ នៅពេលនោះ លោក លន់ ណុល គឺជាសម្ព័ន្ធមិត្តយោធាដ៏ចាំបាច់របស់ព្រះបាទនរោត្តម សីហនុ។ នៅមូលដ្ឋានទ័ពនៅសៀមរាប ព្រះមហាក្សត្រ និងលោក លន់ ណុល បានរៀបចំផែនការតស៊ូ ប្រសិនបើបារាំងមិនព្រមតាមលក្ខខណ្ឌរបស់ពួកគេ។ ព្រះបាទនរោត្តម សីហនុកំពុងប្រថុយប្រថានខ្លាំង។ សម្រាប់បារាំង វាងាយស្រួលនឹងផ្លាស់ប្ដូរព្រះអង្គដោយស្ដេចមួយអង្គទៀតដែលងាយស្រួលបញ្ជា។ ប៉ុន្តែ ដោយសារស្ថានភាពយោធានៅឥណ្ឌូចិនកាន់តែអាក្រក់ រដ្ឋាភិបាលបារាំងបានប្រកាសនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥៣ ថានឹងផ្ដល់ឯករាជ្យពេញលេញដល់រដ្ឋទាំងបីគឺ កម្ពុជា វៀតណាម និងឡាវ។ ព្រះបាទនរោត្តម សីហនុបានទទូចលើលក្ខខណ្ឌផ្ទាល់របស់ព្រះអង្គ ដែលរួមមានការគ្រប់គ្រងទាំងស្រុងលើវិស័យការពារជាតិ នគរបាល តុលាការ និងហិរញ្ញវត្ថុ។ បារាំងបានយល់ព្រមប្រគល់នគរបាល និងតុលាការមកឱ្យកម្ពុជាវិញនៅចុងខែសីហា ហើយនៅខែតុលា កម្ពុជាក៏បានគ្រប់គ្រងកងទ័ពរបស់ខ្លួនទាំងស្រុង។ ព្រះបាទនរោត្តម សីហនុបានក្លាយជាវីរបុរសនៅក្នុងក្រសែភ្នែកប្រជារាស្ត្រ។ ព្រះអង្គបានយាងត្រឡប់មកភ្នំពេញវិញដោយជ័យជម្នះ។ ថ្ងៃឯករាជ្យត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ចំណែកការគ្រប់គ្រងកិច្ចការផ្សេងៗដែលនៅសេសសល់ដូចជាហិរញ្ញវត្ថុ និងថវិកា ក៏ត្រូវបានផ្ទេរមកឱ្យកម្ពុជាទាំងស្រុងនៅឆ្នាំ១៩៥៤ដែរ។